បើយើងក្រឡេកទៅមើលសាច់គោអាំងមួយប្រភេទទៀតវិញ វាហាក់បីដូចជាមានភាពខុសប្លែកពីសាច់គោអាំងទាំងពីរប្រភេទខាងលើ ដោយជាទូទៅគេអាំងឬដុតគោទាំងមូលៗតែម្ដង ដែលគេហៅថា គោដុត។ ភាគច្រើន គេនិយមបរិភោគគោដុតជាមួយទឹកប្រហុក រួមផ្សំជាមួយនឹងបន្លែផ្សេងៗទៀត ដើម្បីឱ្យសាច់គោមានឱជារសកាន់តែឆ្ងាញ់។ សាច់គោអាំងទាំងបីប្រភេទដែលបានរៀបរាប់ខាងលើសុទ្ធសឹងតែជាមុខម្ហូបដែលប្រជាជនខ្មែរចូលចិត្តក្នុងការបរិភោគប្រចាំថ្ងៃ ឬក្នុងកម្មវិធីជួបជុំផ្សេងៗផងដែរ។ សាច់គោអាំងទាំងបីប្រភេទនេះក៏ត្រូវបានប្រជាជនខ្មែរមួយចំនួនយកទៅប្រកបមុខរបរផងដែរ ដោយពួកគេអាចបើកលក់វានៅតាមផ្ទះ ឬតាមរទេះជាដើម។ សាច់គោអាំងដែលនិយមបរិភោគជាងគេនោះគឺ សាច់គោអាំងចង្កាក់ ដែលមានលក់នៅស្ទើរតែគ្រប់ទីកន្លែង ហើយប្រជាជនខ្មែរស្ទើរតែគ្រប់វ័យនាពេលបច្ចុប្បន្នចូលចិត្តបរិភោគវាខ្លាំងណាស់។ សាច់គោអាំងមិនត្រឹមតែជាមុខម្ហូបសម្រាប់បរិភោគនោះទេ តែវាក៏បង្ហាញពីភាពឆ្នៃប្រឌិតនៃមុខម្ហូបនៅក្នុងសង្គមខ្មែរផងដែរ។